កម្មវិធីទូរទស្សន៍ពីរភាសា សំដៅលើកម្មវិធីដែលប្រើប្រាស់ភាសាខ្មែរនិងភាសាអង់គ្លេសក្នុងពេលដំណាលគ្នាដើម្បីធ្វើបទបង្ហាញ ឬធ្វើអត្ថាធិប្បាយ។ ការប្រើប្រាស់ភាសាពីរនេះ អាចមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រភេទកម្មវិធីនីមួយៗ។ កម្មវិធីប្រកួតប្រជែងល្បីៗដូចជា Cambodia Idol និង Cambodia's Got Talent គឺជាឧទាហរណ៍ជាក់ស្តែង។ ក្នុងកម្មវិធីទាំងនេះ គណៈកម្មការទាំងខ្មែរនិងបរទេសអាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការវាយតម្លៃ ឬផ្តល់យោបល់។ អ្នកចូលរួមខ្លះក៏អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងជាមួយគណៈកម្មការបរទេសផងដែរ។ ការប្រើប្រាស់ភាសាទាំងពីរបានធ្វើឱ្យកម្មវិធីមានលក្ខណៈអន្តរជាតិនិងទាក់ទាញអ្នកទស្សនាច្រើន។ មួយវិញទៀត កម្មវិធីកម្សាន្តមួយចំនួនក៏បានបញ្ចូលការប្រើពាក្យបច្ចេកទេសជាភាសាអង់គ្លេសផងដែរ។ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យកម្មវិធីមានលក្ខណៈកាន់តែទាន់សម័យ និងងាយស្រួលយល់សម្រាប់ទស្សនិកជនអន្តរជាតិ។ ក្រៅពីកម្មវិធីប្រកួតប្រជែង ភាពយន្តបរទេសដែលបានបញ្ចូលសំឡេងខ្មែរជាមួយនឹងចំណងជើងរងជាភាសាអង់គ្លេសក៏កំពុងពេញនិយមផងដែរ។ ការបញ្ចូលសំឡេងខ្មែរជួយឱ្យអ្នកទស្សនាខ្មែរទូទៅអាចយល់ខ្លឹមសារបាន។ ចំណងជើងរងជាភាសាអង់គ្លេសជួយឱ្យអ្នកទស្សនាដែលចង់រៀនភាសានេះអាចតាមដានបាន។ បច្ចុប្បន្ននេះ ភាពយន្តភាគបរទេសជាច្រើនត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍កម្ពុជាតាមទម្រង់នេះ។ ឧទាហរណ៍ ភាពយន្តភាគកូរ៉េ ថៃ ឬចិន ដែលមានបញ្ចូលសំឡេងខ្មែរ និងមានអក្សររត់ជាភាសាអង់គ្លេស។ កម្មវិធីព័ត៌មាននិងបទសម្ភាសន៍ក៏បានប្រើប្រាស់ភាសាទាំងពីរដែរ ជាពិសេសនៅពេលធ្វើបទសម្ភាសន៍ជាមួយវាគ្មិនបរទេស។ ពិធីករខ្មែរបានធ្វើជាអ្នកបកប្រែផ្ទាល់មាត់ ដែលអនុញ្ញាតឱ្យអ្នកទស្សនាយល់ពីខ្លឹមសារសន្ទនា។ ការលាយបញ្ចូលគ្នានេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃទូរទស្សន៍ខ្មែរនាពេលបច្ចុប្បន្ន។ វាបានឆ្លុះបញ្ចាំងពីនិន្នាការសង្គមដែលកំពុងរីកចម្រើន។ កម្មវិធីរៀនភាសាអង់គ្លេសក៏បានបញ្ចូលវាក្យស័ព្ទខ្មែរដើម្បីពន្យល់ផងដែរ។ ឧទាហរណ៍ កម្មវិធីខ្លះបានប្រើប្រាស់វិធីសាស្ត្ររៀនភាសាបែបកម្សាន្ត។ កម្មវិធីប្រភេទនេះបានជួយដល់សិស្សនិស្សិតនិងយុវជនជាច្រើនក្នុងការបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ។ ការប្រើប្រាស់ភាសាទាំងពីរបានធ្វើឱ្យទូរទស្សន៍ក្លាយជាប្រភពចំណេះដឹងមួយដ៏សំខាន់។ កម្មវិធីឯកសារខ្លះក៏មានការអត្ថាធិប្បាយទាំងភាសាខ្មែរនិងភាសាអង់គ្លេសផងដែរ។ អ្នកទស្សនាអាចជ្រើសរើសភាសាដែលខ្លួនចង់ស្តាប់បានតាមការកំណត់។ នេះបានបង្ហាញពីការសម្របខ្លួនរបស់ប្រព័ន្ធផ្សព្វផ្សាយទៅនឹងតម្រូវការទស្សនិកជន។ វាក៏បានឆ្លើយតបទៅនឹងនិន្នាការសកលភាវូបនីយកម្មផងដែរ។ ការប្រើប្រាស់ភាសាពីរបានជួយពង្រីកទីផ្សាររបស់កម្មវិធីខ្មែរឱ្យទៅដល់ជនបរទេសដែលរស់នៅកម្ពុជាផងដែរ។ វាក៏បានជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគលើវិស័យទូរទស្សន៍ខ្មែរ។ ជាទូទៅ កម្មវិធីពីរភាសាបានផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកកម្សាន្តនិងការអប់រំ។ ទោះបីជាកម្មវិធីមានឈ្មោះជាភាសាខ្មែរក៏ដោយ ក៏ការប្រើពាក្យបច្ចេកទេសជាភាសាអង់គ្លេសនៅតែបន្តប្រើប្រាស់យ៉ាងទូលំទូលាយ។ កម្មវិធីហ្គេមកម្សាន្តក៏ជាឧទាហរណ៍មួយទៀតនៃការប្រើប្រាស់ពីរភាសាដែរ។ នេះបានជួយធ្វើឱ្យកម្មវិធីមានលក្ខណៈកាន់តែរស់រវើកនិងគួរឱ្យចាប់អារម្មណ៍។ កម្មវិធីសកម្មភាពសង្គមក៏បានអញ្ជើញវាគ្មិនបរទេសឱ្យមកចូលរួមផងដែរ។ ពួកគេបានចែករំលែកបទពិសោធន៍និងចំណេះដឹងរបស់ពួកគេជាភាសាអង់គ្លេស។ ពិធីករបានដើរតួនាទីជាអ្នកសម្របសម្រួល និងបកប្រែខ្លឹមសារសំខាន់ៗ។ ការធ្វើបែបនេះបានជួយឱ្យអ្នកទស្សនាអាចទទួលបានទស្សនៈពីពិភពលោក។ ភាពយន្តឯកសារដែលផលិតនៅបរទេសហើយយកមកចាក់ផ្សាយនៅកម្ពុជាក៏ត្រូវបានបកប្រែជាភាសាខ្មែរនិងភាសាអង់គ្លេស។ ការអត្ថាធិប្បាយជាភាសាខ្មែរត្រូវបានបន្ថែម ដើម្បីឱ្យអ្នកទស្សនាទូទៅអាចយល់បាន។ ចំណងជើងរងត្រូវបានប្រើដើម្បីឱ្យអ្នកដែលចង់រៀនភាសាអង់គ្លេសអាចមើលបាន។ នេះជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយចំណេះដឹង។ វាក៏បានជួយលើកកម្ពស់ការយល់ដឹងពីវប្បធម៌បរទេសផងដែរ។ ការប្រើប្រាស់ភាសាពីរបានជួយពង្រីកទីផ្សាររបស់កម្មវិធីខ្មែរទៅកាន់ជនបរទេសដែលរស់នៅកម្ពុជាផងដែរ។ ពួកគេអាចមើលកម្មវិធីខ្មែរនិងយល់ពីខ្លឹមសារបាន។ វាក៏បានជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគលើវិស័យទូរទស្សន៍ខ្មែរ។ ជាទូទៅ កម្មវិធីពីរភាសាបានផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកកម្សាន្តនិងការអប់រំ។ ការលាយបញ្ចូលគ្នានៃភាសាខ្មែរនិងភាសាអង់គ្លេសបានជះឥទ្ធិពលជាវិជ្ជមាននិងអវិជ្ជមានទៅលើអ្នកទស្សនា។ ឥទ្ធិពលវិជ្ជមានគឺវាបានជួយឱ្យអ្នកទស្សនាអាចរៀនភាសាអង់គ្លេសបានដោយមិនដឹងខ្លួន។ ពួកគេបានរៀនពាក្យថ្មីៗ ឃ្លាថ្មីៗ និងការបញ្ចេញសំឡេងត្រឹមត្រូវតាមរយៈការស្តាប់ជាប្រចាំ។ ការរៀនតាមរយៈកម្មវិធីកម្សាន្តមានភាពងាយស្រួលនិងមិនគួរឱ្យធុញទ្រាន់ដូចការរៀននៅសាលា។ វាក៏បានជួយឱ្យយុវជនអាចតាមទាន់និន្នាការសកលនិងវប្បធម៌បរទេសផងដែរ។ អ្នកទស្សនាបានទទួលព័ត៌មានថ្មីៗពីបរទេសយ៉ាងរហ័ស។ ការយល់ដឹងពីភាសាអង់គ្លេសក៏បានជួយឱ្យពួកគេអាចប្រកួតប្រជែងក្នុងទីផ្សារការងារបានល្អ។ ក្រុមហ៊ុនបរទេសជាច្រើនដែលកំពុងប្រតិបត្តិការនៅកម្ពុជាត្រូវការបុគ្គលិកដែលមានសមត្ថភាពភាសាអង់គ្លេស។ ការមើលកម្មវិធីពីរភាសាបានជួយឱ្យពួកគេមានឱកាសក្នុងការអនុវត្តភាសានេះ។ លើសពីនេះ ការប្រើប្រាស់ភាសាពីរបានជួយឱ្យអ្នកទស្សនាអាចយល់ពីប្រធានបទស្មុគស្មាញបានយ៉ាងងាយស្រួល។ ឧទាហរណ៍ ពាក្យបច្ចេកទេសវិទ្យាសាស្ត្រឬសេដ្ឋកិច្ចដែលមិនមានពាក្យខ្មែរសមមូល។ ទោះជាយ៉ាងណា ឥទ្ធិពលអវិជ្ជមានក៏មានផងដែរ។ ការលាយបញ្ចូលគ្នានេះអាចធ្វើឱ្យភាសាខ្មែរពិតប្រាកដត្រូវបានបាត់បង់បន្តិចម្តងៗ។ យុវជនមួយចំនួនមានទម្លាប់ប្រើប្រាស់ពាក្យខ្មែរលាយជាមួយពាក្យអង់គ្លេសច្រើនពេក។ ពេលខ្លះ ការនិយាយបែបនេះធ្វើឱ្យអ្នកដទៃពិបាកយល់និងអាចបង្កឱ្យមានការភ័ន្តច្រឡំ។ ការប្រើប្រាស់ភាសាទាំងពីរច្រើនពេកក៏អាចបាត់បង់អត្តសញ្ញាណនៃភាសាជាតិដែរ។ អ្នកជំនាញខ្លះបានបង្ហាញពីកង្វល់អំពីការបាត់បង់ភាពបរិសុទ្ធនៃភាសាខ្មែរ។ ការប្រើប្រាស់ពាក្យអង់គ្លេសដោយគ្មានមូលហេតុត្រឹមត្រូវអាចធ្វើឱ្យភាសាមិនសូវមានអត្ថន័យ។ វាក៏អាចធ្វើឱ្យអ្នកទស្សនាវ័យចំណាស់ ឬអ្នកដែលមិនចេះភាសាអង់គ្លេសពិបាកតាមដានកម្មវិធី។ ការមិនយល់ពីខ្លឹមសារកម្មវិធីអាចធ្វើឱ្យពួកគេបាត់បង់ចំណាប់អារម្មណ៍។ ការលាយបញ្ចូលគ្នានេះបានបង្កើតនូវគម្លាតភាសានៅក្នុងសង្គម។ យុវជនដែលចេះភាសាអង់គ្លេសបានល្អមានអត្ថប្រយោជន៍លើអ្នកដែលមិនចេះ។ ដូច្នេះហើយ ឥទ្ធិពលនៃការលាយបញ្ចូលគ្នានេះមានលក្ខណៈស្មុគស្មាញ។ វាផ្តល់ទាំងឱកាសនិងបញ្ហាប្រឈមដល់អ្នកទស្សនា។ ការប្រើប្រាស់ពាក្យខ្មែរនិងពាក្យអង់គ្លេសបន្តគ្នាបានធ្វើឱ្យការនិយាយប្រចាំថ្ងៃរបស់យុវជនមានលក្ខណៈប្លែក។ ពេលខ្លះ ពាក្យខ្មែរដែលមានអត្ថន័យស្រាប់ទៅហើយ ក៏ត្រូវបានជំនួសដោយពាក្យអង់គ្លេស។ ឧទាហរណ៍ ពួកគេប្រើពាក្យថា "like" ឬ "share" ជំនួសពាក្យខ្មែរ "ចូលចិត្ត" ឬ "ចែករំលែក"។ នេះបង្ហាញពីការផ្លាស់ប្តូរទម្លាប់នៃការនិយាយនិងការគិតរបស់យុវជន។ អ្នកទស្សនាខ្លះបានត្អូញត្អែរថា ការប្រើប្រាស់ភាសាបែបនេះបានធ្វើឱ្យពួកគេមិនអាចយល់ខ្លឹមសារបានច្បាស់។ ជាពិសេសគឺពាក្យបច្ចេកទេសឬពាក្យបរទេសដែលមិនមានការបកប្រែ។ ការលាយបញ្ចូលគ្នាបានបង្កើតនូវ "ភាសាថ្មី" មួយដែលប្រើក្នុងចំណោមយុវជន។ ភាសាថ្មីនេះមានលក្ខណៈងាយស្រួលនិងរហ័ស ប៉ុន្តែមិនមានលក្ខណៈផ្លូវការទេ។ វាត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការជជែកគ្នាប្រចាំថ្ងៃនិងនៅលើបណ្តាញសង្គម។ ការប្រើប្រាស់ភាសាបែបនេះអាចប៉ះពាល់ដល់ការសរសេរនិងការនិយាយផ្លូវការ។ ជាទូទៅ ឥទ្ធិពលនេះបានធ្វើឱ្យអ្នកទស្សនាមានការបែងចែក។ អ្នកដែលមិនចេះភាសាអង់គ្លេសអាចបាត់បង់ឱកាសក្នុងការចូលរួមក្នុងវប្បធម៌ថ្មី។ អ្នកដែលចេះភាសាអង់គ្លេសអាចទទួលបានអត្ថប្រយោជន៍ច្រើនពីការមើលកម្មវិធីទាំងនេះ។ ចំពោះមូលហេតុនៃការលាយបញ្ចូលគ្នានេះមានច្រើនយ៉ាង។ ទីមួយគឺដោយសារការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងបណ្តាញសង្គម។ យុវជនខ្មែរបានមើលកម្មវិធីបរទេសជាច្រើនតាមរយៈ YouTube, TikTok និង Netflixជាដើម។ ការមើលកម្មវិធីទាំងនេះបានធ្វើឱ្យពួកគេរៀនភាសាអង់គ្លេសដោយផ្ទាល់។ ទីពីរគឺការទាក់ទាញផ្នែកសេដ្ឋកិច្ចនិងការងារ។ ភាសាអង់គ្លេសត្រូវបានគេចាត់ទុកថាជាភាសាមួយដែលផ្តល់ឱកាសការងារខ្ពស់។ យុវជនជាច្រើនបានខិតខំរៀនភាសានេះដើម្បីទទួលបានការងារល្អ។ ទីបីគឺកត្តាវប្បធម៌ ដោយភាសាអង់គ្លេសត្រូវបានគេចាត់ទុកថាជាភាសារបស់មនុស្សទាន់សម័យនិងមានចំណេះដឹង។ ការនិយាយលាយភាសាទាំងពីរបានក្លាយជាទម្រង់នៃការបង្ហាញខ្លួនមួយបែប។ ទីបួនគឺការសម្របខ្លួនរបស់ប្រព័ន្ធផ្សព្វផ្សាយទៅនឹងនិន្នាការទីផ្សារ។ អ្នកផលិតកម្មវិធីបានដឹងថា ការប្រើប្រាស់ភាសាពីរអាចទាក់ទាញអ្នកទស្សនាច្រើន។ ពួកគេបានឆ្លើយតបទៅនឹងតម្រូវការទស្សនិកជនដែលចង់រៀនភាសាអង់គ្លេស។ ទីប្រាំគឺកត្តាអប់រំ ដោយសាលារៀននិងគ្រឹះស្ថានអប់រំជាច្រើនបានដាក់បញ្ចូលភាសាអង់គ្លេសក្នុងកម្មវិធីសិក្សា។ សិស្សនិស្សិតមានឱកាសក្នុងការរៀនភាសាអង់គ្លេសតាំងពីកម្រិតដំបូង។ ទីប្រាំមួយគឺការខ្វះខាតពាក្យខ្មែរសម្រាប់បកប្រែពាក្យបច្ចេកទេសថ្មីៗ។ ពាក្យដូចជា "data", "software", "streaming" ជាដើមមិនមានពាក្យខ្មែរសមមូលពេញលេញទេ។ ដូច្នេះការប្រើប្រាស់ពាក្យអង់គ្លេសបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទង។ ជាទូទៅ មូលហេតុទាំងនេះបានធ្វើឱ្យការលាយបញ្ចូលគ្នានៃភាសាទាំងពីរបានក្លាយជាបាតុភូតធម្មតាមួយនៅក្នុងសង្គមខ្មែរ។ វាមិនមែនជាបញ្ហាប្រឈមមួយទល់នឹងមួយនោះទេ តែជាលទ្ធផលនៃការវិវត្តន៍សង្គម។ បាតុភូតនេះបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណភាសាខ្មែរសម័យថ្មី។ ការប្រើប្រាស់ភាសាទាំងពីរបានបង្ហាញពីការបើកចំហរបស់សង្គមខ្មែរចំពោះវប្បធម៌និងភាសាបរទេស។ ការរីកចម្រើននៃបច្ចេកវិទ្យានិងការផ្លាស់ប្តូរផ្នត់គំនិតយុវជនបានធ្វើឱ្យភាសាកាន់តែមានភាពបត់បែន។ ទោះជាយ៉ាងណា វាក៏ជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូបក្នុងការថែរក្សាភាសាជាតិឱ្យបានគង់វង្សផងដែរ។ ការប្រើប្រាស់ពាក្យអង់គ្លេសបានជួយឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មមានលក្ខណៈទាន់សម័យនិងទាក់ទាញ។